ការធ្វើដំណើរនៅក្នុងទីក្រុងនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារបច្ចេកវិទ្យា។ ការវិវត្តនៃកម្មវិធីជិះរថយន្តបានផ្តល់ជម្រើសថ្មីមួយដល់ប្រជាជនដែលធ្លាប់តែប្រើប្រាស់តាក់ស៊ីបែបបុរាណ។ ការប្រៀបធៀបរវាងមធ្យោបាយទាំងពីរនេះបង្ហាញពីភាពខុសគ្នានៃភាពងាយស្រួលនិងសុវត្ថិភាព។ ការផ្លាស់ប្តូរនេះ បានរួមចំណែកយ៉ាងខ្លាំងដល់ការធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនមានភាពងាយស្រួលជាងមុន។ ការប្រើប្រាស់កម្មវិធីជិះរថយន្តដូចជា Grab និង វ៉ាវណាវ (WowNow) បានក្លាយជាទម្លាប់ថ្មីមួយ។ កម្មវិធីទាំងនេះផ្តល់ភាពងាយស្រួលក្នុងការកក់ទុកតាមរយៈទូរស័ព្ទរបស់ខ្លួន។ អ្នកប្រើប្រាស់គ្រាន់តែចុចពីរបីដងលើអេក្រង់ក៏អាចហៅរថយន្តបានយ៉ាងរហ័សទាន់ចិត្ត។ ប្រព័ន្ធរបស់កម្មវិធីបានកំណត់តម្លៃច្បាស់លាស់មុននឹងធ្វើដំណើរ។ ការកំណត់តម្លៃនេះបានលុបបំបាត់ទាំងស្រុងនូវការតថ្លៃគ្នាដែលតែងតែកើតមានកាលពីមុន។ វាក៏ធ្វើឱ្យអ្នកដំណើរមិនមានការព្រួយបារម្ភពីការបង់ថ្លៃហួសហេតុនោះទេ។ គុណសម្បត្តិដ៏ធំមួយទៀតគឺសុវត្ថិភាពដែលមានប្រព័ន្ធតាមដានទីតាំង។ ទាំងអ្នកដំណើរនិងអ្នកបើកបរអាចតាមដានផ្លូវធ្វើដំណើរបានយ៉ាងច្បាស់។ ក្នុងករណីមានបញ្ហា ក្រុមហ៊ុនអាចដឹងពីទីតាំងពិតប្រាកដរបស់រថយន្តបាន។ ចំពោះការទូទាត់ កម្មវិធីទាំងនេះមានភាពបត់បែនខ្ពស់ក្នុងការបង់ប្រាក់។ អ្នកដំណើរអាចបង់ជាសាច់ប្រាក់ដោយផ្ទាល់ទៅអ្នកបើកបរឬបង់តាមរយៈអេបធនាគារបាន។ ការបង់តាមអេបធនាគារមានភាពងាយស្រួលនិងមិនចាំបាច់មានសាច់ប្រាក់ទេ។ កម្មវិធីជិះរថយន្តបានផ្តល់ជម្រើសច្រើននិងមានសុវត្ថិភាពជាងមុន។ ការហៅតាក់ស៊ីបែបបុរាណនៅតែមានប្រើប្រាស់នៅឡើយសម្រាប់ប្រជាជនមួយចំនួន។ អ្នកធ្វើដំណើរអាចហៅតាក់ស៊ីតាមរយៈលេខទូរស័ព្ទរបស់ក្រុមហ៊ុនឬដោយគ្រាន់តែហៅតាមផ្លូវ។ ការហៅតាមផ្លូវធ្វើឱ្យអ្នកដំណើរត្រូវរង់ចាំយូរបើមិនមានរថយន្តនៅជិតនោះ។ ការធ្វើដំណើរដោយតាក់ស៊ីត្រូវសួរតម្លៃនិងចរចាជាមុនសិនមុននឹងចេញដំណើរ។ ការតថ្លៃនេះអាចនាំឱ្យមានការខ្វែងគំនិតគ្នារវាងអ្នកដំណើរនិងអ្នកបើកបរ។ ពេលខ្លះអ្នកដំណើរអាចនឹងត្រូវបង់ថ្លៃខ្ពស់ជាងតម្លៃជាក់ស្តែងផងដែរ។ តាក់ស៊ីមិនមានប្រព័ន្ធតាមដានទីតាំង នៅលើកម្មវិធីដូចជាឡានកក់នោះទេ។ នេះធ្វើឱ្យសុវត្ថិភាពរបស់អ្នកដំណើរមិនត្រូវបានធានាពេញលេញដូចកម្មវិធី។ ចំពោះ ការបាត់របស់របរអាចជាបញ្ហាមួយដែលពិបាករកមកវិញ។ ចំណែកឯការបង់ប្រាក់វិញ តាក់ស៊ីអាចបង់បានតែសាច់ប្រាក់ប៉ុណ្ណោះ។ ការបង់ប្រាក់បែបនេះមានភាពរអាក់រអួលសម្រាប់អ្នកដំណើរដែលមិនមានលុយ ឬប្រាក់បៀវត្ស។ ពួកគេត្រូវទៅដកប្រាក់តាមទូATM មុននឹងប្រើប្រាស់សេវាកម្មនេះ។ តាក់ស៊ីមិនទាន់បានវិវត្តទៅតាមបច្ចេកវិទ្យាដូចកម្មវិធីជិះរថយន្តទេ។ ដូច្នេះហើយអ្នកប្រើប្រាស់បច្ចេកវិទ្យាបានងាកទៅប្រើប្រាស់កម្មវិធីច្រើនជាង។ ទោះបីជាយ៉ាងណាក៏ដោយ តាក់ស៊ីនៅតែជាជម្រើសសម្រាប់អ្នកដែលមិនសូវប្រើប្រាស់ស្មាតហ្វូន។